សិប្បកម្ម និងផលិតផលតម្បាញ គឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ជាតិកម្ពុជា ដែលបានបន្សល់ទុកតាំងពីដូនតា និងមានរយៈពេលរាប់សតវត្សរ៍មកហើយ។ ផលិតផលទាំងនេះមិនត្រឹមតែជាវត្ថុសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ តែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ ប្រាជ្ញាឈ្លាសវៃ និងការច្នៃប្រឌិតរបស់ប្រជាជនខ្មែរទៀតផង។ ជំនាញសិប្បកម្មទាំងនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយនៅតែរស់រវើកក្នុងសង្គមខ្មែរបច្ចុប្បន្ន។ វាជាសិល្បៈដ៏ប្រណិត និងសំខាន់ដែលតំណាងឱ្យព្រលឹងជាតិខ្មែរ។ ផលិតផលទាំងនេះក៏បានក្លាយជាវត្ថុដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ។ វត្ថុទាំងនេះ ពួកវាបានបង្ហាញពីភាពអស្ចារ្យនៃកម្លាំងពលកម្មដែលធ្វើដោយដៃ។ បន្ថែមពីនេះ សិប្បកម្មខ្មែរក៏បានទទួលស្គាល់ពីសំណាក់អន្តរជាតិផងដែរ។ ទោះបីជាបច្ចេកវិទ្យាទំនើបបានរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏តម្លៃនៃសិប្បកម្មធ្វើដោយដៃ និងផលិតផលតម្បាញនៅតែសំខាន់ និងមានតម្រូវការដដែល។ ផលិតផលទាំងនេះ ពួកវាបានបង្ហាញពីភាពធន់ និងសារៈសំខាន់របស់វានៅក្នុងសេដ្ឋកិច្ចជាតិ និងជិវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ការគាំទ្រសិប្បកម្មទាំងនេះ គឺជាការលើកកម្ពស់ជីវភាពសិប្បករ និងការថែរក្សាកេរដំណែលវប្បធម៌ដ៏មានតម្លៃ។ រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យទាំងនេះផងដែរ។ ក្រៅពីនេះ អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានចូលរួមជួយដល់សិប្បករខ្មែរទៀតផង។ ការគាំទ្របែបនេះ ជាការធានានូវអនាគតដ៏ភ្លឺស្វាងសម្រាប់សិប្បកម្មខ្មែរ។ បន្ថែមពីនេះ ផលិតផលសិប្បកម្មខ្មែរក៏បានជួយលើកមុខមាត់ប្រទេសជាតិផងដែរ។ បន្ថែមពីលើនេះទៀត សិប្បកម្មខ្មែរក៏បានបង្កើតឱកាសការងារ និងមុខរបរយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា។ ចំពោះ វត្ថុសិប្បកម្ម គឺជាផលិតផលដែលត្រូវបានផលិតដោយដៃ ឬដោយប្រើឧបករណ៍សាមញ្ញៗ ដោយមិនពឹងផ្អែកលើគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ។ ភាពពិសេសរបស់វាគឺស្ថិតនៅត្រង់ថា រាល់ផលិតផលនីមួយៗសុទ្ធតែមានលក្ខណៈប្លែកពីគ្នា ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សិប្បករ។ ទាំងនេះរួមបញ្ចូលប្រភេទសិប្បកម្មជាច្រើនដែលមានដូចជា ចម្លាក់ឈើ ចម្លាក់ថ្ម ផលិតផលធ្វើពីលោហៈ វត្ថុធ្វើពីឫស្សី និងផលិតផលតម្បាញជាដើម។ សម្រាប់ សិប្បកម្មចម្លាក់ឈើគឺជាសិល្បៈដ៏ចំណាស់មួយនៅកម្ពុជា។ វត្ថុចម្លាក់ឈើអាចត្រូវបានគេឃើញ តាមប្រាសាទ វត្តអារាម និងផ្ទះខ្មែរបុរាណ។ ចម្លាក់ទាំងនេះរួមមានក្បាច់រចនាលម្អលើសសរ ធ្នឹម ទ្វារ បង្អួច និងគ្រឿងសង្ហារឹមផ្សេងៗ។ ជាងចម្លាក់ឈើបានប្រើឧបករណ៍សាមញ្ញៗដើម្បីបង្កើតស្នាដៃដ៏អស្ចារ្យទាំងនេះ។ ពួកគេបានបង្ហាញពីជំនាញដ៏ប៉ិនប្រសប់របស់ខ្លួនតាមរយៈចម្លាក់របស់ពួកគេ។ ចម្លាក់ឈើភាគច្រើនបានឆ្លុះបញ្ចាំងពីសិល្បៈខ្មែរដ៏រស់រវើក។ ភាពល្អិតល្អន់នៃចម្លាក់ឈើបានទាក់ទាញអារម្មណ៍របស់មនុស្សគ្រប់គ្នា មិនថាជនជាតិខ្មែរ ឬបរទេសនោះទេ។ បន្ថែមពីនេះ សិប្បករជាច្រើនបានរៀនសូត្រពីជំនាញនេះជាច្រើនឆ្នាំ ព្រមទាំងបានចំណាយពេលជាច្រើនក្នុងការឆ្លាក់រូបចម្លាក់នីមួយៗទៀតផង។ កេរដំណែលនេះត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ឯចម្លាក់ថ្មនៅកម្ពុជាមានភាពល្បីល្បាញទូទាំងពិភពលោក ជាពិសេស រូបចម្លាក់ព្រះពុទ្ធ អប្សរា ឬរូបចម្លាក់បុរាណ ដែលត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទនានាដូចជានៅអង្គរវត្ត។ ចម្លាក់ថ្មទាំងនេះមិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ តែជាភស្តុតាងប្រវត្តិសាស្ត្រដ៏រស់រវើក។ ឯសិប្បករចម្លាក់ថ្មសម័យបច្ចុប្បន្ននេះ គឺបានបន្តជំនាញពីចម្លាក់បុរាណនេះឯង។ សិប្បករចម្លាក់ថ្ម បានផលិតវត្ថុអនុស្សាវរីយ៍ជាចម្លាក់ថ្មជាច្រើនសម្រាប់លក់ទៅឲ្យភ្ញៀវទេសចរទៀតផង។ ភាពធន់នៃថ្មបានរក្សាស្នាដៃទាំងនេះឲ្យមានភាពយូរអង្វែង។ ហើយចម្លាក់ថ្មតំណាងឱ្យសិល្បៈខ្មែរដ៏ឧត្តុង្គឧត្តម។ សិល្បៈចម្លាក់ថ្មទាំងនេះបានបង្ហាញពីសាសនា និងជំនឿរបស់ខ្មែរផងដែរ។ ហើយគ្រប់ចម្លាក់នីមួយៗសុទ្ធតែមានអត្ថន័យជ្រាលជ្រៅ។ រីឯផលិតផលដែលធ្វើពីលោហៈក៏មានភាពល្បីល្បាញផងដែរ។ ក្នុងនោះមាន ផលិតផលធ្វើពីប្រាក់ ដូចជា រូបសត្វដំរី ក្ងោក ត្រី ឬប្រអប់ កណ្ដឹង ថូផ្កា ជាដើម។ ផលិតផលប្រាក់ទាំងនេះមានភាពល្អិតល្អន់ និងទាក់ទាញភ្នែក។ រីឯសំរឹទ្ធិវិញ ត្រូវបានគេប្រើសម្រាប់ធ្វើព្រះពុទ្ធរូប និងវត្ថុប្រើប្រាស់ផ្សេងៗក្នុងសាសនា។ សំរឹទ្ធិមានតម្លៃខ្ពស់ និងត្រូវបានថែរក្សាយ៉ាងប្រុងប្រយ័ត្ន។ ឯសិប្បករដែលធ្វើសម្ភារៈពីលោហៈបានប្រើបច្ចេកទេសបុរាណដើម្បីផលិតស្នាដៃទាំងនេះ។ ភាពភ្លឺចែងចាំងរបស់វាបានធ្វើឱ្យផលិតផលទាំងនោះកាន់តែស្រស់ស្អាត។ វត្ថុសំរឹទ្ធិក៏ត្រូវបានគេប្រើប្រាស់ក្នុងពិធីបុណ្យសំខាន់ៗផងដែរ។ បន្ថែមពីនេះសិល្បៈលោហៈបានបង្ហាញពីភាពប៉ិនប្រសប់របស់ជាងដែកទៀតផង។ ឯគ្រឿងស្មូន ឬកុលាលភាជន៍គឺជាផលិតផលដែលធ្វើពីដីឥដ្ឋ ហើយកុលាលភាជន៍នេះ ក៏មានប្រវត្តិយូរលង់ណាស់មកហើយដែរ។ ផលិតផលធ្វើពីដីឥដ្ឋ រួមមាន ភាជន៍ដី ចាន ឆ្នាំង ឬក្អមជាដើម។ ផលិតផលទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ចម្អិនអាហារ ផ្ទុកទឹក និងការតុបតែងលម្អផ្សេងៗ។ ហើយគ្រឿងស្មូនខ្មែរមានលំនាំ និងរចនាបថប្លែកខុសពីគេ។ ឯការផលិតគ្រឿងស្មូនត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ដោយសារតែភាពសាមញ្ញ និងមានប្រយោជន៍បានធ្វើឱ្យគ្រឿងស្មូននៅតែពេញនិយមនៅក្នុងការប្រើប្រាស់ក្នុងសង្គមខ្មែរដដែល។ សិប្បករគ្រឿងស្មូនបានប្រើប្រាស់ដីឥដ្ឋធម្មជាតិទាំងស្រុងក្នុងការផលិត ភាជន៍ ចាន ឆ្នាំង ឬក្អម ។ ចំពោះវត្ថុធ្វើពីឫស្សី និងរុក្ខជាតិប្រភេទវល្លិ គឺជាវត្ថុដែលមានវត្ថុធាតុដើមងាយស្រួលរកនៅកម្ពុជា។ សិប្បករបានប្រើប្រាស់ឫស្សី និងរុក្ខជាតិប្រភេទវល្លិដើម្បីបង្កើត កញ្ជើ កញ្ច្រែង អង្រុត តុ កៅអី និងវត្ថុតុបតែងលម្អជាច្រើនប្រភេទផ្សេងទៀត។ ផលិតផលទាំងនេះមានលក្ខណៈស្រាល ប្រើប្រាស់បានយូរ និងជួយដល់បរិស្ថាន។ ហើយពួកវាមានប្រជាប្រិយភាពទាំងក្នុងស្រុក និងក្រៅស្រុក។ បន្ថែមពីនេះ គ្រឿងសង្ហារឹមធ្វើពីឫស្សីក៏បានក្លាយជាម៉ូដដ៏ពេញនិយមមួយផងដែរ។ ចំណែកឯការត្បាញឫស្សីទាមទារនូវភាពអត់ធ្មត់ខ្ពស់ និងមានជំនាញ។ សិប្បកម្មប្រើប្រាស់ឫស្សី និងរុក្ខជាតិប្រភេទវល្លិពឹងផ្អែកជាខ្លាំងលើធនធានធម្មជាតិ។ ផលិតផលទាំងនេះបានជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានទៀតផង។ សិប្បករខ្មែរក៏មានគំនិតច្នៃប្រឌិតក្នុងការបង្កើត រូបតុក្កតា និងផលិតផលផ្សេងៗពី សំបកដូង ក្រដាស ឬវត្ថុធាតុដើមធម្មជាតិដទៃទៀតផងដែរ។ ផលិតផលទាំងនេះមានលក្ខណៈប្លែក និងគួរឲ្យទាក់ទាញ។ ជាពិសេសជាងនេះ ពួកគេបានប្រែក្លាយកាកសំណល់ឲ្យទៅជាវត្ថុដែលមានតម្លៃ។ វាក៏បង្ហាញថាសិប្បកម្មនេះ បានផលិតផលិតផលដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់។ រូបតុក្កតាជាច្រើនត្រូវបានបង្កើតឡើងដោយដៃ។ ពួកវាក៏បានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមផងដែរ។ ការបង្កើតផលិតផលទាំងនេះបានជួយបង្កើនប្រាក់ចំណូលរបស់ប្រជាជនខ្មែរបន្ថែមមួយកម្រិតទៀត។ ចំណែកឯផលិតផលតម្បាញ គឺជាផ្នែកមួយដ៏សំខាន់នៃសិល្បៈប្រពៃណីខ្មែរ ដែលបង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រីខ្មែរក្នុងការត្បាញសរសៃអំបោះឱ្យទៅជាស្នាដៃសិល្បៈ។ ផលិតផលតម្បាញទាំងនោះរួមមាន ហូល ផាមួង និងក្រមាជាដើម។ ហូល និងផាមួង គឺជាប្រភេទសំពត់សូត្រខ្មែរដ៏ល្បីល្បាញ និងមានតម្លៃខ្ពស់។ ហូល ត្រូវបានត្បាញដោយបច្ចេកទេសពិសេសដែលបង្កើតលំនាំដ៏រស់រវើកនៅលើសរសៃសូត្រ។ រីឯ ផាមួង ជាសូត្រដែលមានពណ៌តែមួយ ឬមានលំនាំសាមញ្ញៗ។ ហើយហូល និងផាមួង ត្រូវបានប្រើប្រាស់ជាសំលៀកបំពាក់ដ៏ប្រណិតក្នុងពិធីបុណ្យប្រពៃណីជាតិ។ បន្ថែមពីនេះ ពួកវាបានក្លាយជានិមិត្តរូបនៃភាពថ្លៃថ្នូរផងដែរ។ ផលិតផល ហូល និងផាមួង បានបង្ហាញពីភាពល្អិតល្អន់នៃជំនាញតម្បាញខ្មែរ។ ចំពោះសូត្រខ្មែរវិញ ជាផលិតផលដែលមានគុណភាពល្អឥតខ្ចោះ។ ហើយអ្នកតម្បាញបានចំណាយពេលជាច្រើនថ្ងៃជាច្រើនខែដើម្បីបង្កើតបានជាហូលមួយផ្ទាំងៗ។ គ្រប់លំនាំហូលផាមួងទាំងអស់សុទ្ធតែមានអត្ថន័យផ្ទាល់ខ្លួនរបស់វា។ ចំណែកឯក្រមា គឺជាផលិតផលមួយដ៏ពេញនិយម និងមានប្រយោជន៍ជាច្រើនយ៉ាង។ ក្រមាត្រូវបានប្រើប្រាស់សម្រាប់បង់ក ពាក់ការពារក្បាលពីកម្ដៅ សម្រាប់ពានា សម្រាប់ជូតខ្មួនឬវត្ថុផ្សេងៗ សម្រាប់វេចខ្ចប់សម្ភារៈផ្សេងៗ និងសម្រាប់ស្លៀកពាក់ប្រចាំថ្ងៃ។ វាក៏ជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរផងដែរ។ ក្រមាមានលំនាំក្រឡាក្បាច់ និងពណ៌ចម្រុះ។ មិនតែប៉ុណ្ណោះក្រមា ក៏ជាអត្តសញ្ញាណ ឬវត្ថុដែលតំណាងឲ្យជាតិខ្មែរផងដែរ។ ក្រមាបានក្លាយជានិមិត្តរូបនៃភាពសាមញ្ញ និងភាពរឹងមាំ។ វាត្រូវបានគេឃើញប្រើប្រាស់ស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ សិប្បករខ្មែរមួយចំនួនបានយកក្រមាទៅច្នៃម៉ូដបន្ថែមដែលបានធ្វើឱ្យក្រមាកាន់តែមានតម្លៃ។ ក្រៅពីសូត្រ និងកប្បាស វត្ថុធាតុដើមធម្មជាតិដូចជាដើមកក់ ក៏ត្រូវបានប្រើសម្រាប់ ត្បាញកន្ទេល និងកន្ត្រក ផងដែរ។ កន្ទេលត្រូវបានប្រើសម្រាប់អង្គុយ ឬគេង រីឯកន្ត្រកត្រូវបានប្រើសម្រាប់ផ្ទុកឥវ៉ាន់។ ផលិតផលទាំងនេះមានភាពធន់ និងប្រើប្រាស់បានយូរ។ ពួកវាក៏បានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់សិប្បករផងដែរ។ ចំពោះ ការត្បាញកន្ទេល និងកន្ត្រកគឺទាមទារនូវភាពអត់ធ្មត់ និងមានជំនាញ។ ការផលិតកន្ទេល និងកន្ត្រកក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជននៅតាមជនបទផងដែរ។ រីឯថ្មីៗនេះ សិប្បករខ្មែរបានច្នៃប្រឌិត កាបូប និងគ្រឿងលម្អផ្សេងៗទៀតពីសម្ភារតម្បាញ។ ផលិតផលទាំងនេះរួមមានកាបូបស្ពាយ កាបូបយួរ និងគ្រឿងអលង្ការដែលធ្វើពីក្រណាត់សូត្រ ឬកប្បាស។ ផលិតផលទាំងនេះមានភាពទាន់សម័យ និងរក្សាបាននូវអត្តសញ្ញាណខ្មែរ។ ពួកវាបានក្លាយជាផលិតផលនាំចេញដ៏មានសក្តានុពលផងដែរ។ ហើយការរចនាម៉ូដថ្មីៗបានទាក់ទាញចិត្តអតិថិជន និងអ្នកប្រើប្រាស់ជាខ្លាំង។ ក្នុងការផលិតសម្ភារៈថ្មីៗទាំងនេះ សិប្បករខ្មែរបានរួមបញ្ចូលរចនាបថបុរាណ និងទំនើបចូលគ្នាដែលធ្វើឲ្យផលិតផលកាន់តែមានភាពគួរឲ្យទាក់ទាញ និងបានធ្វើឱ្យផលិតផលកាន់តែមានភាពប្រកួតប្រជែង។។ ចំណែករាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ លើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសិប្បកម្ម និងតម្បាញនៅកម្ពុជា។ ខិតខំប្រឹងប្រែងនេះរួមបញ្ចូលទាំងការបណ្ដុះបណ្ដាលជំនាញថ្មីៗដល់សិប្បករ ការស្វែងរកទីផ្សារសម្រាប់ផលិតផល និងការការពារកម្មសិទ្ធិបញ្ញា។ ការចូលរួមពីបណ្ដាញសង្គម និងការតាំងពិព័រណ៍បានជួយផ្សព្វផ្សាយផលិតផលទាំងនេះផងដែរ។ ក្រៅពីនេះ កម្មវិធីអភិវឌ្ឍន៍ជាច្រើនត្រូវបានដាក់ឱ្យអនុវត្ត ដោយពួកគេបានផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់សិប្បករខ្មែរ។ បន្ថែមពីនេះ សិប្បករបានទទួលការបណ្ដុះបណ្ដាលបន្ថែមលើការគ្រប់គ្រងអាជីវកម្ម។ ការគាំទ្រដល់សិប្បកម្មទាំងនេះ មិនត្រឹមតែជាការរក្សាវប្បធម៌ប៉ុណ្ណោះទេ តែជាការបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។ សិប្បករជាច្រើនបានរកចំណូលបានពីការផលិតផលិតផលទាំងនេះ។ វិស័យនេះមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិផងដែរ។ វាជាឧស្សាហកម្មមួយដែលផ្អែកលើធនធានធម្មជាតិ និងជំនាញបន្តវេន។ ហើយការបង្កើតផលិតផលថ្មីៗបានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាជន។ ឯទីផ្សារបរទេសបានចាប់ផ្ដើមទទួលស្គាល់ និងទទួលទិញផលិតផលខ្មែរ។ នេះជាការបើកទូលាយ ហើយឱកាសក៏មានកាន់តែច្រើនផងដែរ។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មក៏បានគាំទ្រក្នុងការនាំចេញផលិតផលសិប្បកម្មនេះទៀតផង។ ដោយពួកគេបានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ។ ហើយមានក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមវិនិយោគលើវិស័យនេះ។ ឯការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមបានជួយបង្កើនការលក់កាន់តែខ្លាំង។ ចំពោះ ការផលិតក្នុងសិប្បកម្មនេះ មានកំណើនកើនឡើងជាលំដាប់។ សិប្បកម្មខ្មែរក៏បានក្លាយជាមុខរបរមួយដ៏មានកិត្តិយសផងដែរ។ បន្ថែមពីនេះ យុវជនជាច្រើនបានចាប់អារម្មណ៍រៀនពីជំនាញសិប្បកម្មនានា។ នេះជាសញ្ញាដ៏ល្អសម្រាប់អនាគតនៃសិប្បកម្ម និងផលិតផលតម្បាញខ្មែរ។ សរុបមក សិប្បកម្ម និងផលិតផលតម្បាញខ្មែរ គឺជាទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃ ដែលបង្ហាញពីភាពប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា។ ការបន្តគាំទ្រ និងអភិវឌ្ឍន៍វិស័យនេះ គឺជាការធានានូវភាពគង់វង្សនៃកេរដំណែលដូនតា និងការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ។